ភ្នំពេញជាទីក្រុងដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយនឹងការរីកចម្រើននេះ គឺមានកន្លែងកម្សាន្ត និងកន្លែងសម្រាកលំហែជាច្រើនបានលេចរូបរាងឡើង ជាពិសេសគឺបារលើដំបូល ដែលកំពុងក្លាយជាទីពេញនិយមសម្រាប់អ្នកនៅក្នុងស្រុក និងភ្ញៀវទេសចរ។ បារលើដំបូលផ្ដល់នូវបទពិសោធន៍ប្លែកពីគេ ជាមួយនឹងទិដ្ឋភាពទីក្រុងដ៏ស្រស់ស្អាតពីទីខ្ពស់ ព្រមទាំងបរិយាកាសដ៏អស្ចារ្យសម្រាប់លំហែកាយ ជួបជុំមិត្តភក្តិ ឬក៏ណាត់ជួបដៃគូអាជីវកម្ម។ ចំពោះ ហាយឡែនឌឺ បារ (Highlander Bar) ក៏ជាបារលើដំបូលមួយដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ ដែលស្ថិតនៅលើអគារ ដឹ ប៊្រីដ ឡាយស្តាយ៍ ម៉ល (The Bridge Lifestyle Mall) ជាន់ទី ៤០។ អ្វីដែលធ្វើឱ្យ ហាយឡែនឌឺ បារ (Highlander Bar) លេចធ្លោ គឺបរិយាកាសបែបយុវវ័យ សកម្មភាពដ៏រស់រវើកជាច្រើន និងពោរពេញដោយថាមពល។ ទីនោះមានការចាក់តន្ត្រី និងមាន ឌីជេ (DJ) ផ្ទាល់ជាប្រចាំ ដែលបង្កើតបានជាបរិយាកាសរស់រវើក និងស័ក្តិសមសម្រាប់ការរាំលេងកម្សាន្ត។ ទិដ្ឋភាពពី ហាយឡែនឌឺ បារ (Highlander Bar) ក៏ស្រស់ស្អាតផងដែរ ដោយអ្នកអាចគយគន់ទេសភាពទន្លេមេគង្គ និងទន្លេបួនមុខដ៏ធំល្វឹងល្វើយ ក៏ដូចជាអគារខ្ពស់ៗនៅម្ខាងមាត់ទន្លេ។ បារនេះមានជម្រើសភេសជ្ជៈយ៉ាងសម្បូរបែប ទាំងស្រាក្រហម ស្រាស៊ាំប៉ាញ ស្រាបៀរ និងស្រាក្រឡុកប្លែកៗ ដែលរៀបចំឡើងដោយអ្នកជំនាញ។ ហាយឡែនឌឺ បារ (Highlander Bar) ត្រូវបានគេស្គាល់ផងដែរ ថាមានម្ហូបអាហារសម្រន់បែបបស្ចិមប្រទេសដែលមានរសជាតិឆ្ងាញ់។ ការរចនាផ្ទៃខាងក្នុងរបស់បារនេះ មានលក្ខណៈបែបឧស្សាហកម្មលាយឡំជាមួយនឹងភាពទាន់សម័យ ដែលធ្វើឱ្យវាមានលក្ខណៈប្លែកពីគេ។ រីឯ លេ មូន រូហ្វថប (Le Moon Rooftop) គឺជាបារលើដំបូលដ៏ល្បីមួយ ដែលមានទីតាំងនៅលើអគារ អាម៉ានីយ៉ា ប៉ាន់កាំ ស៊្វីត ហូថេល (Amanjaya Pancam Suites Hotel) ស្ថិតនៅក្បែរមាត់ទន្លេសុីសុវត្ថិ។ អ្វីដែលធ្វើឱ្យ លេ មូន រូហ្វថប (Le Moon Rooftop) មានភាពពិសេស គឺទិដ្ឋភាពដ៏អស្ចារ្យនៃទន្លេមេគង្គ ទន្លេសាប និងព្រះបរមរាជវាំង។ ទីតាំងនេះគឺស័ក្តិសមបំផុតសម្រាប់ការទស្សនាថ្ងៃលិច ដែលមានពន្លឺពណ៌មាសឆ្លុះបញ្ចាំងលើផ្ទៃទឹកទន្លេ បង្កើតបានជាទេសភាពដ៏រ៉ូមែនទិក និងគួរឱ្យចងចាំ។ បរិយាកាសនៅ លេ មូន រូហ្វថប (Le Moon Rooftop) មានភាពស្ងប់ស្ងាត់ និងកក់ក្ដៅជាងបារដទៃ ដែលស័ក្តិសមសម្រាប់គូស្នេហ៍ ឬអ្នកដែលចង់ស្វែងរកភាពស្ងប់ស្ងាត់ដើម្បីសម្រាកលំហែកាយ។ ការរចនាបារនេះមានលក្ខណៈសាមញ្ញតែទាន់សម័យ ជាមួយនឹងការរៀបចំតុ និងកៅអីដែលមានផាសុកភាព។ លេ មូន រូហ្វថប (Le Moon Rooftop) ផ្ដល់ជូននូវភេសជ្ជៈជាច្រើនប្រភេទ រួមទាំងស្រាក្រឡុក និងស្រាបៀរត្រជាក់ៗដទៃទៀត។ បន្ថែមពីនេះ អ្នកក៏អាចកុម្ម៉ង់អាហារសម្រន់ដើម្បីពិសារផងដែរ។ ឯបុគ្គលិកនៅទីនេះមានភាពរួសរាយរាក់ទាក់ និងបម្រើបានយ៉ាងល្អ ដែលធ្វើឱ្យអ្នកអាចទទួលបានបទពិសោធន៍កាន់តែប្រសើរឡើង។ បើនិយាយពីតំបន់មាត់ទន្លេភ្នំពេញវិញ វាគឺជាកន្លែងដ៏ល្អ និងទាក់ទាញបំផុតមួយនៅក្នុងរាជធានីភ្នំពេញ។ ទីនោះមិនត្រឹមតែជាកន្លែងសម្រាប់ដើរលេងកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមជ្ឈមណ្ឌលនៃសកម្មភាពសង្គម វប្បធម៌ និងអាជីវកម្មផងដែរ។ ជាមួយនឹងទេសភាពនៃទន្លេដ៏ធំល្វឹងល្វើយ និងខ្យល់អាកាសបរិសុទ្ធ តំបន់មាត់ទន្លេបានក្លាយជាកន្លែងដ៏ពេញនិយមសម្រាប់អ្នកស្រុក និងភ្ញៀវទេសចរដើម្បីសម្រាកលំហែកាយ ទទួលទានអាហារ និងទស្សនាកម្សាន្ត ជាពិសេសនៅពេលល្ងាច។ ហើយមាត់ទន្លេសុីសុវត្ថិ គឺជាបេះដូងនៃតំបន់មាត់ទន្លេភ្នំពេញ។ វាលាតសន្ធឹងតាមបណ្ដោយមាត់ទន្លេដ៏វែងអន្លាយ ដែលផ្ដល់នូវទិដ្ឋភាពដ៏ស្រស់ស្អាតនៃទន្លេមេគង្គ និងទន្លេសាប។ ទីតាំងនេះពោរពេញទៅដោយភាពរស់រវើកជានិច្ច ជាមួយនឹងមនុស្សម្នាជាច្រើនចេញដើរលេងកម្សាន្ត ហាត់ប្រាណ រត់ ឬជិះកង់។ នៅពេលល្ងាច មាត់ទន្លេសុីសុវត្ថិកាន់តែមានភាពទាក់ទាញ ដោយមានពន្លឺភ្លើងចម្រុះពណ៌ ភោជនីយដ្ឋាន ហាងកាហ្វេ និងសណ្ឋាគារនានាដែលស្ថិតនៅតាមបណ្ដោយផ្លូវ។ ហើយនៅមាត់ទន្លេសុីសុវត្ថិមានលក្ខណៈខុសប្លែកពីពេលមួយទៅពេលមួយតាមពេលវេលា និងរដូវកាល។ រីឯនៅពេលព្រឹកព្រលឹម អ្នកនឹងឃើញមនុស្សជាច្រើនកំពុងហាត់ប្រាណ ឬដើរលេងកម្សាន្តបណ្ដើរទទួលយកខ្យល់អាកាសបរិសុទ្ធបណ្ដើរ។ នៅពេលថ្ងៃ វាអាចមានសភាពស្ងប់ស្ងាត់បន្តិច ប៉ុន្តែនៅតែមានភ្ញៀវទេសចរមួយចំនួនតូចមកទស្សនា និងដើរកម្សាន្ដនៅទីនេះដដែល។ ចំណែកនៅពេលល្ងាចវិញ មាត់ទន្លេសុីសុវត្ថិប្រែទៅជាកន្លែងជួបជុំដ៏មមាញឹក ដោយមានអ្នកលក់ម្ហូបអាហារតាមរទេះរុញ អ្នកមកលេងកម្សាន្ត និងអ្នកដើរលេងជាលក្ខណៈគ្រួសារជាដើម។ ក្រៅពីនេះ នៅក្បែរមាត់ទន្លេក៏មានទីតាំងប្រវត្តិសាស្ត្រ និងវប្បធម៌សំខាន់ៗផងដែរ ដូចជាព្រះបរមរាជវាំង វត្តភ្នំ និងសារមន្ទីរជាតិ ដែលអ្នកអាចទៅទស្សនាបានយ៉ាងងាយស្រួល។ ចំណែកឯការជិះទូកកម្សាន្តតាមដងទន្លេក៏ជាសកម្មភាពដ៏ពេញនិយមមួយផងដែរ ដែលផ្ដល់ឱកាសឱ្យអ្នកអាចមើលឃើញទេសភាពនៃទីក្រុងភ្នំពេញបានយ៉ាងល្អ។ នៅទីនេះ ជារឿយៗក៏មានការប្រគុំតន្ត្រី ការសំដែងសិល្បៈ និងពិធីបុណ្យប្រពៃណីផ្សេងៗ ដែលធ្វើឱ្យមាត់ទន្លេសុីសុវត្ថិក្លាយជាកន្លែងដែលមិនចេះរីងស្ងួតនៃសកម្មភាពកម្សាន្ដ និងភាពសប្បាយរីករាយ។